សម្រាប់បងប្អូនជនជាតិដើមភាគតិច សត្វព្រៃមិនមែនត្រឹមតែជាសត្វដែលរស់នៅក្នុងព្រៃប៉ុណ្ណោះទេ ប៉ុន្តែពួកវាគឺជា "ព្រលឹង" និង "និមិត្តរូប" នៃបុព្វបុរស។ ពាក្យថា "សត្វតំណាងអំបូរ" សំដៅលើប្រភេទសត្វជាក់លាក់ណាមួយដែលគ្រួសារ ឬកុលសម្ព័ន្ធនីមួយៗជឿថាមានទំនាក់ទំនងឈាមជ័រជាមួយខ្លួន។ ជំនឿនេះចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ខ្មែរលើ និងជនជាតិដើមភាគតិចនៅតំបន់ខ្ពង់រាបនៃខេត្តមណ្ឌលគិរី និងរតនគិរី។ កុលសម្ព័ន្ធនីមួយៗជឿថា សត្វតំណាងអំបូររបស់ពួកគេគឺជាអ្នកការពារ និងផ្តល់សេចក្តីសុខសប្បាយដល់សមាជិកគ្រួសារទាំងអស់។ ការកំណត់សត្វតំណាងអំបូរ ច្រើនតែផ្អែកលើរឿងព្រេងបុរាណដែលនិទានពីការជួយសង្គ្រោះរបស់សត្វនោះមកលើបុព្វបុរសរបស់ពួកគេ។ ទំនាក់ទំនងនេះបង្កើតឱ្យមានចំណងមិត្តភាពដ៏ពិសិដ្ឋរវាងមនុស្ស និងធម្មជាតិ ដែលមិនអាចកាត់ផ្តាច់បានឡើយ។ ការគោរពសត្វតំណាងអំបូរ គឺជាការបង្ហាញពីការដឹងគុណចំពោះធម្មជាតិដែលបានចិញ្ចឹមបីបាច់ជីវិតមនុស្សជាច្រើនជំនាន់។ សមាជិកក្នុងអំបូរតែមួយមិនត្រូវបានអនុញ្ញាតឱ្យរៀបការជាមួយគ្នាឡើយ ប្រសិនបើពួកគេមានសត្វតំណាងអំបូរដូចគ្នា។ សត្វតំណាងអំបូរដើរតួជា "អាណាព្យាបាលខាងវិញ្ញាណ" ដែលជួយណែនាំផ្លូវ និងផ្តល់ការប្រុងប្រយ័ត្នដល់មនុស្សក្នុងពេលមានអាសន្ន។ ជំនឿលើសត្វតំណាងអំបូរជួយឱ្យកុលសម្ព័ន្ធនីមួយៗមានមោទកភាព និងភាពខុសប្លែកគ្នាពីក្រុមដទៃទៀត។ ជនជាតិដើមភាគតិចជឿថា ព្រលឹងរបស់បុព្វបុរសដែលស្លាប់ទៅអាចនឹងចាប់ជាតិជាសត្វព្រៃដើម្បីនៅក្បែរកូនចៅ។ ក្នុងករណីខ្លះ មនុស្សជឿថាពួកគេមានដើមកំណើតចេញពីសត្វជាក់លាក់ណាមួយដែលបានប្រែក្រឡាជាមនុស្សកាលពីអតីតកាល។ ការយល់សប្តិឃើញសត្វតំណាងអំបូរ ត្រូវបានគេចាត់ទុកថាជា "សារ" ពីដូនតាដែលចង់ប្រាប់ពីហេតុការណ៍អ្វីមួយ។ នៅពេលសត្វតំណាងអំបូរមកបង្ហាញខ្លួននៅក្បែរភូមិ វាត្រូវបានគេជឿថាជាប្រផ្នូលនៃសំណាងល្អ ឬការដាស់តឿន។ ទំនាក់ទំនងនេះធ្វើឱ្យមនុស្សមានអារម្មណ៍ថាពួកគេមិនឯកោឡើយ ព្រោះមាន "កម្លាំងធម្មជាតិ" តាមជួយថែរក្សាជានិច្ច។ ការសម្លាប់សត្វតំណាងអំបូរដោយចេតនា ត្រូវបានគេជឿថានឹងនាំមកនូវ "គ្រោះចង្រៃ" ដល់អំបូរទាំងមូល។ គ្រូមន្តអាគមក្នុងកុលសម្ព័ន្ធ ច្រើនតែប្រើរូបភាព ឬវិញ្ញាណសត្វតំណាងអំបូរ ដើម្បីព្យាបាលជំងឺ ឬដេញឧបទ្រពចង្រៃ។ សេចក្តីស្លាប់របស់សត្វតំណាងអំបូរនៅក្នុងព្រៃ ត្រូវបានគេចាត់ទុកថាជាការបាត់បង់សមាជិកគ្រួសារម្នាក់យ៉ាងដូច្នោះដែរ។ ជំនឿនេះជួយពង្រឹងសាមគ្គីភាពក្នុងចំណោមសមាជិកដែលគោរពសត្វតំណាងអំបូរតែមួយ។ វាគឺជាប្រព័ន្ធគ្រប់គ្រងសង្គមបែបជំនឿ ដែលជួយឱ្យមនុស្សរស់នៅដោយមានសីលធម៌ និងការគោរពចំពោះជីវិតសត្វ។ បម្រាមដ៏តឹងរ៉ឹងបំផុតគឺ "ការមិនបរិភោគសាច់" នៃសត្វដែលជាតំណាងអំបូររបស់ខ្លួនជាដាច់ខាត។ ប្រសិនបើនរណាម្នាក់បរិភោគសាច់សត្វតំណាងដោយអចេតនា ពួកគេត្រូវធ្វើពិធីសុំខមាទោសដើម្បីជៀសវាងជំងឺតម្កាត់។ ការប៉ះពាល់ ឬការប្រើប្រាស់សម្ភារៈដែលធ្វើពីអវយវៈសត្វតំណាង ក៏ត្រូវបានហាមឃាត់ក្នុងគ្រួសារខ្លះដែរ។ ជនជាតិដើមភាគតិចមិនអនុញ្ញាតឱ្យមានការបរបាញ់ ឬដាក់អន្ទាក់សត្វតំណាងអំបូររបស់ពួកគេឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ បម្រាមនេះជួយឱ្យប្រភេទសត្វមួយចំនួនអាចរស់រានមានជីវិតបានដោយសុវត្ថិភាពនៅក្នុងតំបន់ក្បែរសហគមន៍។ ការនិយាយដើម ឬការលេងសើចបែបប្រមាថចំពោះសត្វតំណាងអំបូរ ត្រូវបានចាត់ទុកថាជាអំពើអសុរោះ និងខ្វះការអប់រំ។ សូម្បីតែការដើរកាត់ផ្លូវដែលសត្វតំណាងអំបូរទើបតែដើរកាត់ ក៏ត្រូវធ្វើឡើងដោយការគោរព និងមិនត្រូវរំខានឡើយ។ សត្វដំរី គឺជាសត្វតំណាងដ៏មានអំណាចបំផុតសម្រាប់ជនជាតិព្នង ដែលពួកវាត្រូវបានចាត់ទុកថាជាបងប្អូនបង្កើតរបស់មនុស្ស។ កុលសម្ព័ន្ធខ្លះមាន "សត្វខ្លា" ជាតំណាង ដែលពួកគេជឿថាវិញ្ញាណខ្លាជួយការពារព្រៃឈើ និងដេញសត្វចង្រៃ។ សត្វពស់ ឬនាគ ត្រូវបានគេជឿថាជាអ្នកថែរក្សាប្រភពទឹក និងនាំមកនូវភ្លៀងធ្លាក់ដល់កសិករ។ សត្វអណ្តើក ត្រូវបានអំបូរខ្លះគោរពក្នុងនាមជានិមិត្តរូបនៃភាពអត់ធ្មត់ និងអាយុយឺនយូរ។ សត្វក្ងោក ត្រូវបានគេចាត់ទុកថាជាតំណាងនៃសម្រស់ និងភាពរុងរឿងរបស់សហគមន៍ខ្មែរ។ សត្វស្វា ត្រូវបានអំបូរខ្លះជឿថាជាបុព្វបុរសដែលបានបង្រៀនមនុស្សឱ្យស្គាល់ពីការប្រើប្រាស់ផ្លែឈើព្រៃជាអាហារ។ ប្រភេទត្រីមួយចំនួននៅក្នុងទន្លេមេគង្គ ក៏ជាសត្វតំណាងសម្រាប់កុលសម្ព័ន្ធដែលរស់នៅតាមដងទន្លេផងដែរ។ ការមានសត្វខុសៗគ្នាជាតំណាង បង្កើតឱ្យមាន "ជីវចម្រុះខាងជំនឿ" ដែលជួយការពារសត្វគ្រប់ប្រភេទ។ ជំនឿលើសត្វតំណាងអំបូរ គឺជាទម្រង់នៃ "ការអភិរក្សបែបប្រពៃណី" ដែលមានប្រសិទ្ធភាពបំផុត។ នៅកន្លែងដែលមានជំនឿលើសត្វតំណាងខ្លាំងក្លា ចំនួនសត្វព្រៃនៅតំបន់នោះមានសភាពសំបូរបែប។ ជនជាតិដើមភាគតិចដើរតួជា "ឆ្មាំព្រៃ" ដោយស្ម័គ្រចិត្ត ដើម្បីការពារសត្វតំណាងរបស់ពួកគេពីអ្នកបរបាញ់ខាងក្រៅ។ ការគោរពសត្វតំណាងនាំឱ្យមានការការពារ "ព្រៃសក្ការៈ" ដែលជាជម្រករបស់សត្វទាំងនោះ។ ការអភិរក្សបែបវិទ្យាសាស្ត្រសម័យថ្មី កំពុងចាប់ផ្តើមរៀនសូត្រពីចំណេះដឹងជនជាតិដើមភាគតិចទាំងនេះ។ នៅពេលសត្វតំណាងផុតពូជ វាក៏មានន័យថាជាការផុតពូជនៃផ្នែកមួយនៃវប្បធម៌មនុស្សផងដែរ។ ការផ្សារភ្ជាប់ការអភិរក្សសត្វព្រៃទៅនឹងជំនឿសត្វតំណាង ធ្វើឱ្យការងារការពារមាននិរន្តរភាពជាងមុន។ យើងគួរតែផ្តល់តម្លៃ និងគាំទ្រដល់ប្រព័ន្ធជំនឿនេះ ដើម្បីជាប្រយោជន៍ដល់ជីវចម្រុះសកល។ បច្ចុប្បន្ននេះ ការហូរចូលនៃវប្បធម៌សម័យថ្មី កំពុងធ្វើឱ្យយុវជនជនជាតិដើមភាគតិចខ្លះបោះបង់ជំនឿលើសត្វតំណាង។ ការបាត់បង់ដីធ្លី និងការសម្បទានព្រៃឈើ បំផ្លាញជម្រកសត្វតំណាង និងកន្លែងសក្ការៈរបស់កុលសម្ព័ន្ធ។ នៅពេលសត្វព្រៃត្រូវបានគេបរបាញ់អស់ ទំនៀមទម្លាប់ទាក់ទងនឹងសត្វតំណាងក៏ត្រូវរលាយបាត់តាមនោះដែរ។ ការផ្លាស់ប្តូរជំនឿសាសនា ជួនកាលធ្វើឱ្យមនុស្សមើលរំលងតម្លៃនៃសត្វតំណាងអំបូរតាមបែបបុរាណ។ ទោះជាយ៉ាងណា អង្គការអភិរក្សជាច្រើនកំពុងព្យាយាមស្តារ និងលើកកម្ពស់ជំនឿទាំងនេះឡើងវិញ។ ការកត់ត្រារឿងព្រេងអំពីសត្វតំណាងទុកជាឯកសារ គឺជាកិច្ចការចាំបាច់សម្រាប់កូនចៅជំនាន់ក្រោយ។ ការបញ្ចូលចំណេះដឹងអំពីសត្វតំណាងទៅក្នុងកម្មវិធីសិក្សាក្នុងស្រុក ជួយឱ្យយុវជនមានមោទកភាពជាតិ។ កម្ពុជាអាចក្លាយជាគំរូនៃការរស់នៅដោយសុខដុមរមនារវាងមនុស្ស និងសត្វព្រៃតាមរយៈការការពារសត្វតំណាង។ សេចក្តីស្រឡាញ់ចំពោះសត្វតំណាងអំបូរ គឺជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធដែលចេញពីបេះដូង និងព្រលឹងវិញ្ញាណ។ ចូរយើងរួមគ្នាគោរព និងរក្សានូវជំនឿដ៏ពិសិដ្ឋនេះ ដើម្បីឱ្យសត្វព្រៃ និងវប្បធម៌ខ្មែរនៅគង់វង្សជារៀងរហូត។